វាជារឿងធម្មតាទេដែលអ្នកដែលមានអារម្មណ៍ថា ឯកា ឬត្រូវគេបោះបង់ចោល នៅពេលដែលមិត្តភក្តិជិតស្និទ្ធចាប់ផ្តើមភ្ជាប់ពាក្យ ឬរៀបការ។ ការផ្លាស់ប្តូរដ៏ធំក្នុងជីវិតរបស់ពួកគេអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាព ដែលអ្នកធ្លាប់មាន។ អារម្មណ៍ទាំងនេះកើតឡើងដោយសារហេតុផលមួយចំនួន ដូចជាមូលហេតុនៃអារម្មណ៍ឯកា ឬត្រូវគេបោះបង់ចោល។ ក្នុងនោះគឺ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ណាត់ជួបគ្នាដូចមុន។ នៅពេលមិត្តភក្តិរៀបការ ពួកគេត្រូវចំណាយពេលច្រើនជាមួយគូស្វាមីភរិយា និងគ្រួសារថ្មីរបស់ពួកគេ។ ពួកគេក៏មានទំនួលខុសត្រូវថ្មីៗជាច្រើនដែលត្រូវគិតគូរ ដូចជាការងារផ្ទះ ការរៀបចំផែនការអនាគត ឬការមើលថែកូន ។ នេះមានន័យថា ពេលវេលាដែលពួកគេធ្លាប់ចំណាយជាមួយអ្នក ដូចជាការណាត់ជួបញ៉ាំអាហារ ការដើរលេង ឬជជែកគ្នាគឺមានការថយចុះគួរឲ្យកត់សម្គាល់។ ការផ្លាស់ប្តូរទម្លាប់នេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកលែងជាផ្នែកសំខាន់នៃជីវិតរបស់ពួកគេទៀតហើយ។ អ្នកមិនអាចដើរលេង ឬចែករំលែករឿងពិបាកចិត្តដូចមុន ពីព្រោះពួកគាត់មានរឿងដែលត្រូវគិតគូរក្នុងគ្រួសារ។ ទំនាក់ទំនងមិត្តភាពគឺពឹងផ្អែកលើការចែករំលែកបទពិសោធន៍ អារម្មណ៍ និងការគាំទ្រគ្នាទៅវិញទៅមក។ នៅពេលដែលមិត្តភក្តិមានគ្រួសារ អាទិភាពរបស់ពួកគេបានផ្លាស់ប្តូរ។ ពួកគេអាចនឹងមិនមានពេលទំនេរច្រើនដើម្បីដើរលេងកម្សាន្ត ឬចំណាយពេលស្តាប់បញ្ហារបស់អ្នកដូចមុនឡើយ។ ជួនកាល ពួកគេក៏អាចនឹងមានការងារច្រើនត្រូវធ្វើ ឬរឿងផ្ទាល់ខ្លួនដែលត្រូវគិតគូរក្នុងគ្រួសាររៀងៗខ្លួន។ នេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនចង់រំខានពួកគេ ឬក៏ថាពួកគេលែងយល់ពីអ្នកដូចមុនទៀតហើយ ដោយសារតែបទពិសោធន៍ជីវិតរបស់អ្នកទាំងពីរមានភាពខុសគ្នា។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បងវិធីសាស្ត្រមួយចំនួនដូចជានិយាយត្រង់ៗជាមួយមិត្តភក្តិ ប្រាប់ពួកគេពីអារម្មណ៍របស់អ្នកដោយស្មោះត្រង់ ប៉ុន្តែក្នុងលក្ខណៈស្ថាបនា។ ឧទាហរណ៍ខ្ញុំដឹងថាអ្នករវល់ខ្លាំង ប៉ុន្តែខ្ញុំនឹកពេលវេលាដែលពួកយើងធ្លាប់ចំណាយជាមួយគ្នា។ កំណត់ការរំពឹងទុកថ្មី ព្យាយាមយល់ពីស្ថានភាពជីវិតរបស់ពួកគេ ហើយកុំរំពឹងថាពួកគេអាចផ្តល់ពេលវេលាដូចមុនទៀត។ ទទួលស្គាល់ថាទំនាក់ទំនងនឹងត្រូវផ្លាស់ប្តូរ ប៉ុន្តែមិនមែនមានន័យថាវាមិនសំខាន់ទៀតនោះទេ។ ស្វែងរកសកម្មភាពថ្មីៗ ឬមិត្តភក្តិថ្មី ចំណាយពេលជាមួយមនុស្សដែលអ្នកមានចំណាប់អារម្មណ៍ដូចគ្នា ឬចាប់ផ្តើមសកម្មភាពថ្មីៗដែលអ្នកចូលចិត្ត ដើម្បីកុំឲ្យគិតច្រើនពេក។ ស្វែងយល់ពីរបៀបភ្ជាប់ទំនាក់ទំនងថ្មី ជំនួសការជួបមុខផ្ទាល់ញឹកញាប់ អ្នកអាចសាកល្បងជជែកតាមទូរស័ព្ទ វីដេអូខល ឬផ្ញើសារ ដើម្បីរក្សាទំនាក់ទំនង។ ផ្តល់ការគាំទ្រដល់ពួកគេ ពេលមិត្តភក្តិរៀបការ ពួកគេក៏ប្រឈមនឹងការផ្លាស់ប្តូរ និងសម្ពាធថ្មីៗផងដែរ។ ការផ្តល់ការគាំទ្រដល់ពួកគេ ក៏អាចជួយឲ្យចំណងមិត្តភាពនៅតែរឹងមាំ។ ជាទូទៅ ការផ្លាស់ប្តូរទំនាក់ទំនងមិត្តភាពបន្ទាប់ពីរៀបការ គឺជារឿងធម្មតា។ អ្វីដែលសំខាន់ គឺការសម្របខ្លួន និងការយោគយល់គ្នាទៅវិញទៅមក។